ការចិញ្ចឹមបង្គាមានលក្ខណៈបច្ចេកទេស និងទាមទារការយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានទិន្នផលល្អ។ ដំណើរការទាំងមូលអាចបែងចែកជាដំណាក់កាលធំៗបី ដើម្បីធានាថាកូនបង្គាលូតលាស់បានល្អ និងឆាប់បានផល។ ការរៀបចំស្រះមុនពេលដាក់កូនបង្គា វាមានសារៈសំខាន់បំផុត ព្រោះវាជាកត្តាកំណត់ជោគជ័យនៃការចិញ្ចឹមបង្គា។ កសិករត្រូវបូមទឹកចាស់ចេញពីស្រះឲ្យអស់ ហើយកាប់គាស់ស្មៅ ឬវល្លិជុំវិញស្រះឲ្យស្អាត។ បន្ទាប់មក ហាលបាតស្រះឲ្យស្ងួតប្រហែល ៧ ទៅ ១០ ថ្ងៃ ដើម្បីកម្ចាត់មេរោគ និងសត្វល្អិតចង្រៃ។ ដាក់កំបោរសម្រាប់សម្លាប់មេរោគក្នុងស្រះ ហើយភ្ជួររាស់បាតស្រះឲ្យបានល្អ។ បូមទឹកប្រៃចូលស្រះ ហើយរង់ចាំទឹកមានពណ៌បៃតងខ្ចី ឬបៃតងលឿងខ្ចី ដែលបង្ហាញថាចំណីធម្មជាតិបានកើតឡើងហើយ។ ក្នុងដំណាក់កាលនេះ ត្រូវតាមដានគុណភាពទឹកឲ្យបានដិតដល់។ សម្រាប់ដំណាក់កាលបន្ទាប់ ត្រូវជ្រើសរើសកូនបង្គាណាដែលមានសុខភាពល្អ រាងកាយមាំមួន និងមានប្រភពច្បាស់លាស់ពីកន្លែងដែលគួរឲ្យទុកចិត្ត។ មុននឹងដាក់កូនបង្គាចូលក្នុងស្រះ ត្រូវធ្វើការបន្សាំសីតុណ្ហភាពទឹក ដោយដាក់ថង់កូនបង្គាត្រាំក្នុងស្រះប្រហែល ២០ ទៅ ៣០ នាទី។ វិធីនេះជួយឲ្យកូនបង្គាមិនងាយងាប់ដោយសារការប្រែប្រួលសីតុណ្ហភាពភ្លាមៗនោះទេ។ រីឯ ចំនួនកូនបង្គាដែលត្រូវដាក់ អាស្រ័យលើទំហំស្រះ និងបច្ចេកទេសចិញ្ចឹមទាំងបែបទំនើប ឬបែបធម្មជាតិ។ ជាទូទៅ គេអាចដាក់ពី ២០ ទៅ ៤០ ក្បាល ក្នុងមួយម៉ែត្រការ៉េ។ នៅដំណាក់កាលបន្ទាប់ទៀត ត្រូវផ្តល់ចំណីបង្គាឲ្យបានទៀងទាត់ និងគ្រប់គ្រាន់ចាប់ពី២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ ការផ្តល់ចំណីហួសកម្រិតអាចធ្វើឲ្យទឹកកខ្វក់ ហើយការផ្តល់ចំណីមិនគ្រប់គ្រាន់ធ្វើឲ្យបង្គាលូតលាស់យឺត។ កសិករត្រូវតាមដានគុណភាពទឹកជាប្រចាំ ជាពិសេសកម្រិត pH និងអុកស៊ីហ្សែន។ បើកកង្ហាបញ្ចេញអុកស៊ីហ្សែនឲ្យបានគ្រប់គ្រាន់ និងបូមទឹកចេញចូលតាមតម្រូវការ។ គួរតាមដានសុខភាពបង្គាជារៀងរាល់ថ្ងៃ ដើម្បីដឹងពីសញ្ញាណនៃជំងឺផ្សេងៗ ហើយព្យាបាលឲ្យបានទាន់ពេលវេលា។ បើយើងនិយាយអំពីខេត្តដែលមានប្រជាជនចិញ្ចឹមបង្គាច្រើនជាងគេនៅកម្ពុជា គឺខេត្តកោះកុង ដែលត្រូវបានគេទទួលស្គាល់ថាជាខេត្តឈានមុខគេក្នុងការចិញ្ចឹមបង្គា។ តំបន់នេះ មានសក្ដានុពលខ្ពស់សម្រាប់វិស័យវារីវប្បកម្មដោយសារកត្តាធម្មជាតិអំណោយផលជាច្រើន ទាំងលក្ខខណ្ឌភូមិសាស្ត្រល្អ ចំណេះដឹង និងតម្រូវការទីផ្សារ។ ចំពោះនៅខេត្តខេត្តកោះកុង មានតំបន់ឆ្នេរសមុទ្រវែង និងមានប្រព័ន្ធព្រៃកោងកាងដ៏ធំ ដែលជាប្រភពទឹកប្រៃដ៏ល្អបំផុតសម្រាប់បង្កើតកសិដ្ឋានចិញ្ចឹមបង្គា។ ទឹកសមុទ្រនៅទីនេះមានគុណភាពល្អ និងគ្មានការបំពុលខ្លាំងដូចនៅតំបន់មួយចំនួនទៀតនោះទេ។ ម្យ៉ាងវិញទៀត ប្រជាជននៅខេត្តនេះមានបទពិសោធន៍យូរអង្វែងក្នុងការចិញ្ចឹមបង្គា ដោយបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ពួកគេយល់ដឹងច្បាស់ពីបច្ចេកទេសត្រឹមត្រូវក្នុងការរៀបចំស្រះ ការថែទាំ និងការគ្រប់គ្រងគុណភាពទឹក។ តាមរយៈទីតាំងភូមិសាស្ត្រជាប់ព្រំដែនថៃ ការចិញ្ចឹមបង្គានៅខេត្តកោះកុងមានទីផ្សារលក់ដូរទាំងនៅកម្ពុជា និងទៅកាន់ប្រទេសថៃ។ ទន្ទឹមនឹងនេះបង្គាពីកសិដ្ឋានចិញ្ចឹមត្រូវបានប្រមូលទិញដោយឈ្មួញកណ្ដាល ហើយយកទៅចែកចាយបន្តនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។ នៅតាមភោជនីយដ្ឋាន និងសណ្ឋាគារលំដាប់ខ្ពស់បានក្លាយជាអតិថិជនដ៏សំខាន់មួយសម្រាប់បង្គាស្រស់ៗ។ ដោយពួកគេទិញបង្គាពីកសិដ្ឋានដោយផ្ទាល់ ឬតាមរយៈឈ្មួញ ដើម្បីធានាគុណភាព និងភាពស្រស់។ ការនាំចេញបង្គាពីកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយការនាំចេញភាគច្រើនផ្តោតលើទីផ្សារប្រទេសជិតខាង។ ប្រទេសវៀតណាម គឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយសម្រាប់បង្គារបស់កម្ពុជា។ ឈ្មួញវៀតណាមបានចូលមកប្រមូលទិញបង្គាពីកសិករខ្មែរដោយផ្ទាល់នៅតាមបណ្តោយព្រំដែន ហើយយកទៅកែច្នៃ ឬលក់បន្ត។ មួយវិញទៀត បង្គាពីខេត្តកោះកុងក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារថៃផងដែរ។ ឈ្មួញថៃបានមកប្រមូលទិញបង្គាពីកសិករខ្មែរ ដើម្បីផ្គត់ផ្គង់ទីផ្សារទេសចរណ៍ និងឧស្សាហកម្មកែច្នៃអាហារសមុទ្ររបស់ពួកគេ។ ការមានទីផ្សារនាំចេញជួយឲ្យកសិករអាចលក់បង្គាបានក្នុងតម្លៃខ្ពស់ និងទទួលបានប្រាក់ចំណូលកាន់តែច្រើន។ បើយើងក្រឡេកមកមើលរដូវសម្រាប់ប្រជាជនចាប់ផ្តើមចិញ្ចឹមបង្គាវិញនោះគឺ ដើមរដូវវស្សា ចន្លោះពីខែឧសភា ដល់ ខែកក្កដា។ ការជ្រើសរើសពេលវេលាត្រឹមត្រូវសម្រាប់ការចិញ្ចឹមបង្គាមានសារៈសំខាន់ណាស់ក្នុងការកំណត់ពីភាពជោគជ័យនៃអាជីវកម្មនេះ។ នេះផ្អែកលើកត្តាអាកាសធាតុ និងបរិស្ថានអំណោយផលជាច្រើនដូចជា ភ្លៀង អាកាសធាតុ កាត់បន្ថយការចំណាយ និងហានិភ័យផងដែរ។ នៅដើមរដូវវស្សា ទឹកភ្លៀងជួយកាត់បន្ថយភាពប្រៃនៃទឹកនៅក្នុងស្រះ ព្រោះបង្គាលូតលាស់បានល្អបំផុតក្នុងកម្រិតជាតិប្រៃល្មម។ ការទទួលបានទឹកភ្លៀងគ្រប់គ្រាន់ជួយសន្សំសំចៃថ្លៃអគ្គិសនីសម្រាប់ការបូមទឹកចូលស្រះ ហើយក៏ជួយកាត់បន្ថយភាពក្ដៅខ្លាំងផងដែរ។ លើសពីនេះទៅទៀត សីតុណ្ហភាពនៅរដូវវស្សាមានលក្ខណៈល្មម និងមិនក្ដៅខ្លាំងដូចរដូវប្រាំង។ នៅសីតុណ្ហភាពល្មមជួយឲ្យបង្គាលូតលាស់លឿនជាង និងមានសុខភាពល្អ ប្រសិនសីតុណ្ហភាពខ្លាំងនៅរដូវប្រាំងអាចធ្វើឲ្យបង្គាងាយឈឺ និងងាប់។ មួយវិញទៀតការចាប់ផ្តើមចិញ្ចឹមនៅរដូវវស្សាជួយកាត់បន្ថយការចំណាយលើការបូមទឹក និងកាត់បន្ថយហានិភ័យនៃការកើតជំងឺទៅលើបង្គាដែលបណ្ដាលមកពីកម្ដៅខ្លាំងផងដែរ។ នៅពេលដែលដល់រដូវប្រាំងវិញ បង្គាមានទំហំធំល្មម ហើយមានភាពរឹងមាំអាចទប់ទល់នឹងអាកាសធាតុក្ដៅបាន។ ទោះបីជាការចិញ្ចឹមបង្គាអាចធ្វើទៅបានគ្រប់រដូវកាលក៏ដោយ ក៏ការចិញ្ចឹមនៅដើមរដូវវស្សាទទួលបានផលល្អជាង និងមានហានិភ័យទាបជាង ដែលជាហេតុផលចម្បងរបស់ប្រជាជនក្នុងការជ្រើសរើសពេលវេលានេះ។